ការជួយគ្នាទៅវិញទៅមកដោយការប្តូរកម្លាំងពលកម្មជំនួសលុយកាក់ គឺជាប្រពៃណីដ៏ល្អផូរផង់មួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ជាពិសេសនៅតាមតំបន់ជនបទ។ ប្រពៃណីនេះបង្ហាញពីស្មារតីសាមគ្គីភាព ភាពជាម្ចាស់ និងការជួយយកអាសារគ្នា ដែលជាមូលដ្ឋានគ្រឹះនៃសុខដុមរមនានៅក្នុងសហគមន៍។ មូលហេតុការអនុវត្តការប្តូរកម្លាំងពលកម្មនេះកើតចេញពីមូលហេតុជាច្រើន កង្វះខាតធនធានហិរញ្ញវត្ថុ ប្រជាជនខ្មែរជាពិសេសនៅតាមជនបទ ភាគច្រើនពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួលកម្លាំងពលកម្មដោយបង់ប្រាក់នោះទេ។ ដូច្នេះ ការប្តូរកម្លាំងពលកម្មគឺជាជម្រើសដ៏ល្អបំផុតដើម្បីបំពេញការងារធំៗដែលទាមទារកម្លាំងមនុស្សច្រើន។ ការងារធំៗដែលទាមទារកម្លាំងច្រើន កិច្ចការមួយចំនួនដូចជា ការច្រូតកាត់ ដកស្ទូង សង់ផ្ទះជួសជុលផ្ទះ ឬរៀបចំពិធីបុណ្យផ្សេងៗ ទាមទារកម្លាំងមនុស្សច្រើន និងពេលវេលា។ ការប្តូរកម្លាំងពលកម្មអាចដោះស្រាយបញ្ហានេះបានយ៉ាងមានប្រសិទ្ធភាព។ ទំនាក់ទំនងសង្គម និងការជឿទុកចិត្ត ប្រជាជននៅក្នុងសហគមន៍ភូមិឋានតែងតែស្គាល់គ្នាទៅវិញទៅមក មានទំនាក់ទំនងជិតស្និទ្ធ និងមានការជឿទុកចិត្ត។ នេះធ្វើឲ្យការស្នើសុំជំនួយ និងការផ្តល់ជំនួយក្លាយជារឿងធម្មតា។ ប្រពៃណី និងទម្លាប់ ការជួយគ្នាដោយមិនទាមទារកម្រៃ បានក្លាយជាប្រពៃណី និងទម្លាប់ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ អត្ថប្រយោជន៍ការប្តូរកម្លាំងពលកម្មជំនួសលុយកាក់បានផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គម កាត់បន្ថយការចំណាយ នេះគឺជាអត្ថប្រយោជន៍ជាក់ស្តែងបំផុត។ គ្រួសារអាចសន្សំសំចៃការចំណាយលើកម្លាំងពលកម្ម ដែលជាបន្ទុកធ្ងន់មួយសម្រាប់គ្រួសារដែលមានចំណូលទាប។ បង្កើនប្រសិទ្ធភាពការងារ ការងារធំៗដែលត្រូវការមនុស្សច្រើនអាចសម្រេចបានលឿនជាងមុន ដោយមានការចូលរួមកម្លាំងពីអ្នកជិតខាង។ ពង្រឹងសាមគ្គីភាពក្នុងសហគមន៍ ការជួយគ្នាទៅវិញទៅមក បង្កើតបានជាចំណងមិត្តភាព និងសាមគ្គីភាពដ៏រឹងមាំនៅក្នុងសហគមន៍។ វាបង្ហាញពីស្មារតី ទឹកចិត្តមួយដែលប្រជាជនត្រៀមខ្លួនជួយគ្នានៅពេលមានការលំបាក។ បង្កើតនូវអារម្មណ៍ជាម្ចាស់ នៅពេលដែលសមាជិកសហគមន៍ចូលរួមជួយគ្នា ពួកគេមានអារម្មណ៍ថាជាផ្នែកមួយនៃកិច្ចការនោះ ហើយមានទំនួលខុសត្រូវរួមគ្នាចំពោះលទ្ធផល។ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងពេលធ្វើការជាមួយគ្នា អ្នកជិតខាងអាចផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសផ្សេងៗគ្នា។ បរិយាកាសនៃការជួយគ្នាទៅវិញទៅមកជួយឲ្យសហគមន៍មានភាពសុខដុមរមនា និងកាត់បន្ថយជម្លោះ។ ជាក់ស្តែងយើងឃើញថា វប្បធម៌ខ្មែរក្នុងការជួយយកអាសារគ្នាត្រូវបានគេស្គាល់ថាជា ការចងមិត្តឬ ការចងដៃ ដែលជាទម្រង់នៃការប្តូរកម្លាំងពលកម្ម ឬការជួយដោយមិនគិតកម្រៃ។ លក្ខណៈសំខាន់ៗនៃវប្បធម៌នេះរួមមានការជួយគ្នាក្នុងកិច្ចការកសិកម្ម: ជាពិសេសក្នុងរដូវច្រូតកាត់ ឬដកស្ទូង ប្រជាកសិករតែងតែជួយគ្នាទៅវិញទៅមក។ គ្រួសារដែលបានជួយគេ នឹងទទួលបានការជួយតបវិញនៅពេលដល់វេនខ្លួន។ ការជួយគ្នាក្នុងពិធីបុណ្យ ពេលរៀបចំពិធីបុណ្យជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ ពិធីមង្គលការ ឬបុណ្យសព ប្រជាជនក្នុងភូមិតែងតែនាំគ្នាទៅជួយរៀបចំ ធ្វើម្ហូប ឬសម្រួលការងារផ្សេងៗ។ ការជួយនេះគឺដោយទឹកចិត្តជ្រះថ្លា និងមិនបានរំពឹងអ្វីតបស្នងក្រៅពីទឹកចិត្តដូចគ្នាវិញនោះទេ។ ការសង់ ឬជួសជុលផ្ទះ នៅពេលគ្រួសារណាមួយសង់ផ្ទះថ្មី ឬជួសជុលផ្ទះ មិត្តភក្តិ និងអ្នកជិតខាងតែងតែមកជួយលើកដំបូល ជញ្ជាំង ឬធ្វើការងារធ្ងន់ៗផ្សេងទៀត។ ការជួយនេះធ្វើឲ្យការងារឆាប់ហើយ និងកាត់បន្ថយបន្ទុកម្ចាស់ផ្ទះ។ ការយកអាសារគ្នាពេលមានអាសន្ន ក្នុងករណីមានគ្រោះធម្មជាតិ ជម្ងឺធ្ងន់ធ្ងរ ឬបញ្ហាផ្សេងៗដែលទាមទារជំនួយជាបន្ទាន់ អ្នកជិតខាងតែងតែបង្ហាញទឹកចិត្តសប្បុរសធម៌ និងជួយយកអាសារដោយមិនរារែក។ ទោះបីជាសង្គមកម្ពុជាកំពុងវិវត្តន៍ទៅរកសេដ្ឋកិច្ចទីផ្សារ និងការប្រើប្រាស់លុយកាក់កាន់តែច្រើនក៏ដោយ ក៏ស្មារតីនៃការជួយគ្នាទៅវិញទៅមកតាមរយៈការប្តូរកម្លាំងពលកម្មនេះនៅតែត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួន ជាពិសេសនៅតាមតំបន់ជនបទ។ វាជាតម្លៃដ៏ថ្លៃថ្លាដែលបង្ហាញពីភាពរឹងមាំនៃវប្បធម៌សាមគ្គីរបស់ខ្មែរ។